នៅក្នុងផ្ទះបាយខ្មែរ ឧបករណ៍សំខាន់ដែលមិនអាចខ្វះបានសម្រាប់កិច្ចការកាប់សាច់ ហាន់សាច់ ឬបន្លែ គឺ ជ្រញ់ ដែលយើងនិយមហៅថា ក្ដារជ្រញ់។ ក្ដារជ្រុញឈើមានប្រវត្តិប្រើប្រាស់យូរលង់ណាស់មកហើយ ហើយនៅតែជាជម្រើសដ៏ពេញនិយមបំផុតរហូតមកដល់បច្ចុប្បន្ន ដោយសារគុណសម្បត្តិដ៏ល្អឯករបស់វា។ ប៉ុន្តែជ្រញ់ដែលមានអាយុកាលយូរអាចជាប្រភពចម្លងមេរោគចូលអាហារ ធ្វើឱ្យយើងមានបញ្ហាសុខភាពផងដែរ។ ឈើដែលគេនិយមយកមកធ្វើជ្រញ់រួមមាន ឈើគគី ឈើធ្នង់ ឈើកៅស៊ូ និងឈើឫស្សីស្អិត ជាដើម ដែលសុទ្ធសឹងជាប្រភេទឈើធ្ងន់ និងមានគុណភាពល្អ។ ឈើទាំងនេះមានភាពរឹងមាំ ធន់នឹងការប៉ះពាល់នឹងទឹក និងមិនងាយឡើងផ្សិត។ ជាជម្រើសដ៏ល្អដែលមានតម្លៃសមរម្យ ហើយមានលក្ខណៈសម្បត្តិល្អសម្រាប់ផ្ទះបាយ ដោយសារតែវាមិនងាយស្រូបទឹក។ ឯ ក្ដារឫស្សីស្អិតក៏កំពុងពេញនិយមដែរ ដោយសារតែវាមានទម្ងន់ស្រាល ធន់ និងមិនងាយស្រូបសំណើមដូចគ្នា។ ចំពោះ ជ្រញ់ខ្លះអាចមានទំហំ និងរូបរាងខុសៗគ្នាទៅតាមការប្រើប្រាស់ និងតាមតំបន់។ វាមានរាងមូល និងខ្លះទៀតអាចមានរាងជ្រុងបន្តិច ប៉ុន្តែពួកវាភាគច្រើនមានសភាពក្រាស់ ក្នុងបង្កើនប្រសិទ្ធភាពនៅពេលកាប់សាច់ដែលមានដុំធំៗមិនពិបាក។ រីឯ ជ្រញ់ខ្លះទៀតត្រូវបានគេបំពាក់នូវ ដៃសម្រាប់កាន់ នៅចុងសងខាង ដើម្បីងាយស្រួលក្នុងការលើក រុញ ឬទាញ។ ជាចម្បងបំផុត ក្ដារជ្រញ់ឈើត្រូវបានពេញនិយមប្រើប្រាស់នៅក្នុងផ្ទះបាយច្រើនជាងគេ។ សម្រាប់កាត់ ឬបំបែកសាច់ធំៗ ដូចជាសាច់ជ្រូក សាច់គោ ឬឆ្អឹងមាន់ ទា ដោយប្រើកាំបិតធំ និងមានទម្ងន់។ ផ្ទៃរាបស្មើរបស់ជ្រុញអាចជួយរក្សាស្ថេរភាពសាច់ និងការពារផ្ទៃតុផ្ទះបាយមិនឲ្យខូច។ មួយវិញទៀត សម្រាប់ហាន់គ្រឿងផ្សំឲ្យល្អិតៗ ឬជាចំណិតៗ តាមទំហំដែលចង់បាន។ ម្យ៉ាងទៀត ក៏ប្រើសម្រាប់ទ្រាប់ចិតបន្លែ ផ្លែឈើ ឬបកសំបកប្រភេទបន្លែមួយចំនួនផងដែរ។ ចំណុចសំខាន់របស់វា គឺផ្ទៃឈើមានភាពគ្រើមបន្តិច ដែលជួយឲ្យមុខកាំបិតមិនសូវរិលលឿនដូចការកាត់លើផ្ទៃរឹងដូចជាកញ្ចក់ ឬថ្ម។ រួមជាមួយគ្នានេះផងដែរ វាមានលក្ខណៈសម្បត្តិធម្មជាតិដែលអាចទប់ស្កាត់ការលូតលាស់នៃបាក់តេរី ប្រសិនបើត្រូវបានលាងសម្អាត និងថែទាំបានត្រឹមត្រូវ។ ត្រូវលាងសម្អាតក្ដារជ្រញ់ភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច ដោយប្រើទឹកក្ដៅឧណ្ហៗ និងសាប៊ូលាងចានធម្មតាក៏បាន។ មិនត្រឹមតែប៉ុណ្ណោះ កុំត្រាំក្ដារជ្រុញក្នុងទឹកយូរ ឬដាក់ក្នុងម៉ាស៊ីនលាងចាន ព្រោះទឹកអាចធ្វើឲ្យឈើហើម ប្រេះ ឬឡើងផ្សិត។ ក្រោយលាងហើយ ត្រូវជូតសម្ងួតឲ្យស្ងួតល្អ ឬហាលត្រង់កន្លែងដែលមានខ្យល់ចេញចូលបានគ្រប់គ្រាន់។ គួរព្យួរវាបញ្ឈរ ឬដាក់ផ្អែកដើម្បីឲ្យខ្យល់ចេញចូលបានគ្រប់ជ្រុងជ្រោយ កុំទុកវាឱ្យនៅសើម ឬដាក់គងពីលើរបស់ផ្សេងៗ។ ហេតុនេះហើយ ជ្រុញមានសារៈសំខាន់ណាស់នៅក្នុងផ្ទះបាយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។